អាជីពក្នុងអាជីវកម្មសម្ភារៈនិរន្តរភាពផ្ដោតសំខាន់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ នៅក្នុងបរិបទប្រទេសកម្ពុជាដែលសម្បូរទៅដោយកាកសំណល់កសិកម្ម អាជីពនេះផ្ដល់ឱកាសក្នុងការបម្លែងសម្រាមឱ្យទៅជាផលិតផលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងមានអត្ថប្រយោជន៍ដល់សង្គម។ ការធ្វើការក្នុងវិស័យនេះតម្រូវឱ្យបុគ្គលម្នាក់ៗមានមហិច្ឆតាខ្ពស់ក្នុងការដោះស្រាយវិបត្តិបរិស្ថានសកល តាមរយៈការបង្កើតដំណោះស្រាយជាក់ស្ដែងដែលកើតចេញពីធនធានក្នុងស្រុក។ អាជីពនេះមិនត្រឹមតែផ្ដល់នូវប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវមោទនភាពក្នុងនាមជាអ្នករួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅក្នុងចង្វាក់ផលិតកម្មទៀតផង។ អ្នកជំនាញក្នុងវិស័យនេះដើរតួជាស្ពានចម្លងរវាងចំណេះដឹងវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្ដែងក្នុងអាជីវកម្ម ដើម្បីបង្កើតឱ្យមានការប្រើប្រាស់សម្ភារៈដែលងាយរលាយក្នុងធម្មជាតិ។ ការយល់ដឹងស៊ីជម្រៅអំពីវដ្ដជីវិតនៃផលិតផល គឺជាចំណុចស្នូលដែលអ្នកធ្វើការក្នុងវិស័យនេះត្រូវប្រកាន់ខ្ជាប់ ដើម្បីធានាបាននូវនិរន្តរភាពពិតប្រាកដ។ អាជីវកម្មថ្មីថ្មោង ក្នុងវិស័យនេះជារឿយៗចាប់ផ្ដើមពីការដោះស្រាយបញ្ហាតូចៗក្នុងសហគមន៍ រហូតដល់ការឈានទៅរកការផ្គត់ផ្គង់ក្នុងកម្រិតឧស្សាហកម្មខ្នាតធំ។ ការងារនេះតម្រូវឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិត និងសហគ្រិន ដើម្បីបង្កើតផលិតផលដែលមានទាំងគុណភាព និងសោភ័ណភាព។ នៅក្នុងប្រទេសកម្ពុជា វិស័យនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនអន្តរជាតិ ដែលស្វែងរកអាជីវកម្មដែលមានឥទ្ធិពលវិជ្ជមានលើបរិស្ថាន និងសង្គម។ ភាពជោគជ័យក្នុងអាជីពនេះអាស្រ័យលើសមត្ថភាពក្នុងការធ្វើឱ្យអតិថិជនយល់ឃើញថា សម្ភារៈនិរន្តរភាពមិនត្រឹមតែល្អសម្រាប់បរិស្ថានទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។ អ្នកវិទ្យាសាស្ត្រសម្ភារៈ ក្នុង Startup ត្រូវចំណាយពេលរាប់ម៉ោងក្នុងមន្ទីរពិសោធន៍ ដើម្បីពិសោធន៍ពីលក្ខណៈសម្បត្តិនៃសរសៃរុក្ខជាតិដូចជា ដើមចេក កំប្លោក ឬចំបើង។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបម្លែងកាកសំណល់កសិកម្មឱ្យទៅសម្ភារៈប្រើប្រាស់ជំនួសស្បែកសត្វ ឬប្លាស្ទិក គឺជាការងារដែលទាមទារភាពច្នៃប្រឌិតខ្ពស់បំផុត។ ការពិសោធន៍លើភាពធន់ និងភាពយឺតនៃសម្ភារៈថ្មីៗ គឺជាជំហានចាំបាច់ដើម្បីធានាថាផលិតផលអាចប្រកួតប្រជែងជាមួយសម្ភារៈឧស្សាហកម្មធម្មតាបាន។ អ្នកស្រាវជ្រាវត្រូវស្វែងរកវិធីសាស្ត្រចម្រាញ់យកសារធាតុដើមពីធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមីដែលពុល ដែលនេះជាបញ្ហាប្រឈមបច្ចេកទេសដ៏ធំមួយ។ ការយល់ដឹងពីជីវបច្ចេកវិទ្យា Biotechnology ជួយឱ្យអ្នកជំនាញអាចប្រើប្រាស់បាក់តេរី ឬផ្សិត ដើម្បី "បង្កើត" សម្ភារៈវេចខ្ចប់ដែលមានលក្ខណៈដូចស្នោ។ ការកត់ត្រារាល់លទ្ធផលនៃការពិសោធន៍ឱ្យបានហ្មត់ចត់ ជួយឱ្យក្រុមការងារអាចកែលម្អរូបមន្តផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិច។ នវានុវត្តន៍ក្នុងវិស័យនេះតម្រូវឱ្យមានការតាមដាននិន្នាការបច្ចេកវិទ្យាសម្ភារៈពិភពលោក ដើម្បីនាំយកបច្ចេកទេសថ្មីៗមកកែច្នៃជាមួយធនធានដែលមានក្នុងប្រទេសកម្ពុជា។ ការបង្កើតគំរូផលិតផល ដោយប្រើម៉ាស៊ីនបោះពុម្ព 3D ឬបច្ចេកវិទ្យាឌីជីថល ជួយឱ្យការធ្វើតេស្តទីផ្សារប្រព្រឹត្តទៅបានយ៉ាងរហ័ស។ អ្នកជំនាញត្រូវមានសមត្ថភាពវិភាគលើកម្រិតនៃការពុកផុយ នៃសម្ភារៈ ដើម្បីធានាថាវានឹងមិនបន្សល់ទុកនូវកាកសំណល់ក្នុងបរិស្ថានយូរអង្វែងឡើយ។ ការសហការជាមួយសកលវិទ្យាល័យនានាសម្រាប់ការស្រាវជ្រាវរួមគ្នា ជួយឱ្យ Startup អាចទទួលបាននូវធនធានចំណេះដឹង និងមន្ទីរពិសោធន៍ដែលស្តង់ដារ។ អ្នកគ្រប់គ្រងចង្វាក់ផ្គត់ផ្គង់ត្រូវបង្កើតទំនាក់ទំនងល្អជាមួយកសិករក្នុងស្រុក ដើម្បីប្រមូលទិញកាកសំណល់កសិកម្មដែលកសិករធ្លាប់តែដុតចោលក្នុងស្រែ។ ការរៀបចំប្រព័ន្ធដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព និងបញ្ចេញឧស្ម័នពុលតិចបំផុត គឺជាចំណែកមួយនៃការរក្សានូវតម្លៃស្នូលនៃ "ភាពបៃតង" របស់អាជីវកម្ម។ ការងារក្នុងផ្នែកផលិតកម្មតម្រូវឱ្យមានការរៀបចំម៉ាស៊ីនកែច្នៃដែលសន្សំសំចៃថាមពល និងមានសុវត្ថិភាពខ្ពស់សម្រាប់កម្មករនិយោជិត។ អ្នកជំនាញត្រូវគ្រប់គ្រងស្តុកវត្ថុធាតុដើមធម្មជាតិឱ្យបានល្អ ព្រោះធនធានខ្លះអាចមានតែតាមរដូវកាល ដែលទាមទារឱ្យមានការគ្រោងទុកជាមុនយ៉ាងច្បាស់លាស់។ ការអនុវត្តស្តង់ដារគុណភាព ISO ឬស្តង់ដារបរិស្ថានអន្តរជាតិ ជួយឱ្យផលិតផលដែលផលិតក្នុងកម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ឬអាមេរិក។ ការបណ្ដុះបណ្ដាលបុគ្គលិកក្នុងស្រុកឱ្យយល់ពីបច្ចេកទេសផលិតកម្មទំនើប គឺជាការផ្ដល់ជំនាញ និងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។ ការកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលនៅក្នុងដំណើរការកែច្នៃសម្ភារៈ គឺជាសូចនាករសំខាន់ដែលបង្ហាញពីជោគជ័យនៃ Startup ផ្នែកនិរន្តរភាព។ អ្នកគ្រប់គ្រងផលិតកម្មត្រូវចេះដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗ នៅពេលដែលវត្ថុធាតុដើមធម្មជាតិមានលក្ខណៈប្រែប្រួលទៅតាមអាកាសធាតុ។ ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចវិលជុំ នៅក្នុងរោងចក្រ ជួយឱ្យកាកសំណល់ដែលនៅសល់ពីផលិតកម្ម អាចយកមកប្រើប្រាស់ឡើងវិញបាន។ ភាពហ្មត់ចត់ក្នុងការគ្រប់គ្រងគុណភាពផលិតផលចុងក្រោយ ធានាថាអតិថិជននឹងទទួលបាននូវសម្ភារៈដែលមានបទដ្ឋានស្មើនឹងផលិតផលមិនប៉ះពាល់បរិស្ថានដទៃទៀត។ អ្នកអភិវឌ្ឍន៍ធុរកិច្ចត្រូវមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូលម្ចាស់អាជីវកម្មផ្សេងៗ ឱ្យងាកមកប្រើប្រាស់ការវេចខ្ចប់ដែលផលិតពីសម្ភារៈនិរន្តរភាព។ ការយល់ដឹងពីចិត្តសាស្ត្រអ្នកប្រើប្រាស់ដែលស្រឡាញ់បរិស្ថាន ជួយឱ្យ Startup អាចរចនាផលិតផលដែលត្រូវនឹងតម្រូវការ និងរសនិយមសម័យថ្មី។ ការចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងការប្រកួតប្រជែង Startup ជួយឱ្យអាជីវកម្មទទួលបាននូវការទទួលស្គាល់ និងការគាំទ្រពីសាធារណជន។ ការកសាងបណ្ដាញទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ជួយបើកឱកាសឱ្យ Startup ទទួលបានជំនួយបច្ចេកទេស និងទីផ្សារ។ អ្នកលក់ផលិតផលសម្ភារៈនិរន្តរភាពត្រូវមានចំណេះដឹងជ្រៅជ្រះ ដើម្បីបកស្រាយពីអត្ថប្រយោជន៍រយៈពេលវែងនៃផលិតផលរបស់ខ្លួនបើធៀបនឹងតម្លៃ។ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីអប់រំសាធារណជនអំពីសារៈសំខាន់នៃការកាត់បន្ថយប្លាស្ទិក គឺជាផ្នែកមួយនៃការកសាងទីផ្សារសម្រាប់ Startup។ ការស្វែងរកទីផ្សារពិសេស ដូចជាសណ្ឋាគារប្រណីត ឬហាងកាហ្វេដែលខ្វល់ខ្វាយពីបរិស្ថាន គឺជាជំហានដំបូងដ៏មានប្រសិទ្ធភាព។ ការបង្កើតកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការកាត់បន្ថយសម្រាម ជួយឱ្យ Startup ទទួលបាននូវភាពជឿជាក់ និងការគាំទ្រផ្នែកគោលនយោបាយ។ អ្នកបង្កើត Startup ត្រូវមានភាពស្មោះត្រង់ក្នុងការរាយការណ៍ពីទិន្នន័យនៃការកាត់បន្ថយសម្រាម និងការបញ្ចេញឧស្ម័នពុលទៅកាន់អ្នកផ្ដល់ទុន។ ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ក្នុងដំណាក់កាលដំបូង ជួយឱ្យ Startup អាចមានលទ្ធភាពបន្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលថ្មីៗ។ សីលធម៌ក្នុងការទូទាត់កម្រៃឱ្យបានសមរម្យ និងការផ្ដល់លក្ខខណ្ឌការងារល្អដល់កសិករ គឺជាចំណុចស្នូលនៃអាជីវកម្មដែលមានទំនួលខុសត្រូវសង្គម។ ការស្វែងរកមូលនិធិពីកម្មវិធីជំនួយរបស់បរទេស ដែលផ្ដោតលើបម្រែបម្រួលអាកាសធាតុ គឺជាប្រភពទុនដ៏សំខាន់សម្រាប់ Startup ក្នុងស្រុក។ អ្នកដឹកនាំ Startup ត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងអាជីវកម្មដែលមិនត្រឹមតែចំណេញលុយ ប៉ុន្តែថែមទាំងជួយព្យាបាលបរិស្ថានជុំវិញខ្លួន។ ការប្រកាន់ខ្ជាប់នូវតម្លាភាពក្នុងគ្រប់ដំណាក់កាលនៃចង្វាក់ផលិតកម្ម ជួយឱ្យ Startup ទទួលបាននូវភក្តីភាពពីសំណាក់អតិថិជន និងដៃគូសហការ។ ការធ្វើការក្នុង Startup តម្រូវឱ្យមានស្មារតីសហគ្រិនភាពខ្ពស់ និងសមត្ថភាពក្នុងការធ្វើការងារច្រើនមុខក្នុងពេលតែមួយ។ ការរៀនសូត្រពីកំហុសឆ្គងបច្ចេកទេស និងការមិនបោះបង់ចោលនូវមហិច្ឆតាបៃតង គឺជាស្មារតីដែលអ្នកធ្វើការក្នុងវិស័យនេះត្រូវតែមាន។ ភាពជោគជ័យនៃ Startup សម្ភារៈនិរន្តរភាព គឺជាជោគជ័យរួមរបស់សហគមន៍ កសិករ និងបរិស្ថាននៃប្រទេសកម្ពុជាទាំងមូល។ អាជីពក្នុងវិស័យនេះផ្ដល់ឱកាសដល់ការបង្កើតការងារថ្មីៗដល់ស្រ្តី និងយុវជននៅតាមតំបន់ជនបទ តាមរយៈការប្រមូល និងកែច្នៃវត្ថុធាតុដើមធម្មជាតិនៅក្បែរផ្ទះរបស់ពួកគេ។ ការបង្កើត Startup សម្ភារៈនិរន្តរភាព គឺជាការផ្ដល់តម្លៃបន្ថែមដល់អនុផលកសិកម្ម ដែលជួយឱ្យកសិករមានប្រភពចំណូលទីពីរក្រៅពីការលក់ទិន្នផលកសិកម្មសុទ្ធ។ ការបណ្ដុះបណ្ដាលសហគមន៍ឱ្យយល់ពីការបែងចែកសម្រាម និងការថែរក្សាធនធានធម្មជាតិ គឺជាការកសាងស្មារតីអភិរក្សបរិស្ថានដែលរឹងមាំចេញពីមូលដ្ឋាន។ Startup ក្នុងវិស័យនេះដើរតួជាភ្នាក់ងារផ្លាស់ប្តូរដែលជួយឱ្យភូមិឃុំក្លាយជា "សហគមន៍បៃតង" ដែលមានផលិតផលសម្គាល់តំបន់ផលិតចេញពីធនធានធម្មជាតិរបស់ខ្លួន។ ការកាត់បន្ថយការដុតជញ្ជ្រាំង ឬកាកសំណល់កសិកម្មក្នុងស្រែ ជួយកែលម្អគុណភាពខ្យល់ និងកាត់បន្ថយជំងឺផ្លូវដង្ហើមសម្រាប់ប្រជាជនដែលរស់នៅជុំវិញតំបន់ផលិតកម្ម។ ការបង្កើតចង្វាក់តម្លៃដែលយុត្តិធម៌ ធានាថាផលចំណេញពីការលក់សម្ភារៈនិរន្តរភាពនឹងត្រូវបែងចែកទៅដល់ដៃអ្នកផលិតផ្ទាល់ក្នុងសហគមន៍។ អាជីពនេះជួយកាត់បន្ថយការចំណាកស្រុករបស់ពលករទៅក្រៅប្រទេស តាមរយៈការបង្កើតរោងចក្រកែច្នៃខ្នាតតូចដែលស្ថិតនៅកៀកនឹងប្រភពវត្ថុធាតុដើម។ ការប្រើប្រាស់ចំណេះដឹងបុរាណក្នុងការត្បាញ ឬកែច្នៃរុក្ខជាតិមកបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប គឺជាការអភិរក្សវប្បធម៌ខ្មែរឱ្យមានភាពរស់រវើកក្នុងសម័យឌីជីថល។ ភាពជោគជ័យនៃ Startup ក្នុងស្រុក គឺជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យហ៊ានបង្កើតអាជីវកម្មដែលដោះស្រាយបញ្ហាសង្គម និងបរិស្ថានដោយខ្លួនឯង។ ការកសាងទំនុកចិត្តជាមួយអាជ្ញាធរមូលដ្ឋាន ជួយឱ្យ Startup ទទួលបាននូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលផ្សេងៗសម្រាប់ការពង្រីកផលិតកម្ម។ អ្នកជំនាញត្រូវមានចំណេះដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មដើរស្របតាមស្តង់ដារសកលលោក។ ការរៀបចំរបាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ច គឺជាតម្រូវការចាំបាច់សម្រាប់ទាក់ទាញការវិនិយោគពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ការតាមដាន និងអនុលោមតាមច្បាប់បរិស្ថានរបស់ក្រសួងបរិស្ថានកម្ពុជា ជួយឱ្យ Startup ជៀសផុតពីបញ្ហាផ្លូវច្បាប់ និងកសាងកេរ្តិ៍ឈ្មោះជាអាជីវកម្មស្អាតស្អំ។ អ្នកដឹកនាំ Startup ត្រូវចេះរៀបចំគោលនយោបាយផ្ទៃក្នុងដែលលើកកម្ពស់សមភាពយេនឌ័រ និងបរិយាកាសការងារដែលគ្មានការរើសអើង។ ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា បន្ទះសូឡា នៅក្នុងស្ទូឌីយ៉ូស្រាវជ្រាវ ឬរោងចក្រ គឺជាការបញ្ជាក់ពីការអនុវត្តជាក់ស្ដែងនៃទស្សនវិជ្ជានិរន្តរភាព។ អ្នកជំនាញត្រូវយល់ដឹងពីបទបញ្ញត្តិស្ដីពីការវេចខ្ចប់ និងការគ្រប់គ្រងសំណល់រឹង ដើម្បីអាចផ្ដល់ប្រឹក្សាដល់អតិថិជនសាជីវកម្មធំៗបានយ៉ាងត្រឹមត្រូវ។ ការរៀបចំប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ ជួយការពារបុគ្គលិកពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងចក្រ ឬធូលីរុក្ខជាតិក្នុងរោងចក្រ។ Startup ត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាគ្មានការប្រើប្រាស់កម្លាំងពលកម្មកុមារ ឬការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅក្នុងចង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើយ។ ការកសាងវប្បធម៌ការងារដែលឱ្យតម្លៃលើភាពច្នៃប្រឌិត និងការរៀនសូត្រឥតឈប់ឈរ គឺជាគន្លឹះដែលធ្វើឱ្យ Startup អាចរក្សាបុគ្គលិកពូកែៗឱ្យនៅជាមួយអាជីវកម្មបានយូរ។ បញ្ហាប្រឈមនៃតម្លៃផលិតកម្មខ្ពស់បើធៀបនឹងប្លាស្ទិកធម្មតា តម្រូវឱ្យ Startup ត្រូវស្វែងរកវិធីសាស្ត្របង្កើនបរិមាណផលិត ដើម្បីកាត់បន្ថយថ្លៃដើម។ ការតស៊ូជាមួយផ្នត់គំនិតអតិថិជនដែលទម្លាប់ប្រើប្រាស់របស់ថោក និងបោះចោលភ្លាមៗ តម្រូវឱ្យមានយុទ្ធនាការអប់រំដែលមានឥទ្ធិពល និងស៊ីជម្រៅ។ ការខ្វះខាតមន្ទីរពិសោធន៍បច្ចេកទេសខ្ពស់នៅក្នុងស្រុក អាចដោះស្រាយបានតាមរយៈការបង្កើតភាពជាដៃគូជាមួយមន្ទីរពិសោធន៍ក្នុងតំបន់អាស៊ាន។ ការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់គុណភាព និងបរិមាណវត្ថុធាតុដើមធម្មជាតិ តម្រូវឱ្យ Startup មានផែនការបម្រុង ឱ្យបានហ្មត់ចត់។ ការប្រកួតប្រជែងជាមួយផលិតផលនាំចូលដែលមានតម្លៃថោក តម្រូវឱ្យ Startup ខ្មែរត្រូវផ្ដោតលើការរចនា និងរឿងរ៉ាវផលិតផលដែលប្លែក និងមានគុណភាពលើសគេ។ ការដោះស្រាយបញ្ហានៃការដឹកជញ្ជូន និងការរក្សាទុកវត្ថុធាតុដើមដែលងាយពុកផុយ តម្រូវឱ្យមានការវិនិយោគលើបច្ចេកវិទ្យា Cold Chain ឬការសម្ងួតដោយថាមពលព្រះអាទិត្យ។ អ្នកបង្កើត Startup ត្រូវមានភាពរឹងមាំផ្លូវចិត្តក្នុងការប្រឈមនឹងការបដិសេធពីអតិថិជនក្នុងដំណាក់កាលដំបូង ហើយបន្តកែលម្អផលិតផលតាមមតិរិះគន់។ ការកសាងកិច្ចសហការជាមួយវិស័យឯកជនដទៃទៀត ដើម្បីប្រើប្រាស់សម្ភារៈនិរន្តរភាពក្នុងទ្រង់ទ្រាយធំ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ សម្រាប់បរិស្ថាន។ ការប្រើប្រាស់បច្ចេកវិទ្យា QR Code លើផលិតផល ដើម្បីឱ្យអតិថិជនអាចឆែកមើលប្រភពដើម និងដំណើរការផលិត គឺជាការបង្កើនតម្លាភាព និងទំនុកចិត្ត។ អ្នកជំនាញត្រូវមានចំណេះដឹងផ្នែកទីផ្សារឌីជីថល ដើម្បីនាំយកផលិតផលបៃតងរបស់ខ្លួនទៅកាន់ភ្នែកអ្នកប្រើប្រាស់ជុំវិញពិភពលោកតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។ ការធ្វើការក្នុងវិស័យសម្ភារៈនិរន្តរភាព គឺជាការចូលរួមចំណែកកសាងអនាគតមួយដែលមនុស្សរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ។ កម្ពុជាមានសក្ដានុពលខ្លាំងក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតសម្ភារៈបៃតងក្នុងតំបន់ ប្រសិនបើមានការគាំទ្រត្រឹមត្រូវលើផ្នែកបច្ចេកវិទ្យា និងទុន។ អាជីពនេះមិនមែនជានិន្នាការបណ្ដោះអាសន្នទេ ប៉ុន្តែវាគឺជាតម្រូវការចាំបាច់នៃសតវត្សរ៍ទី ២១ ដែលមិនអាចខ្វះបានឡើយ។ អ្នកជំនាញក្នុងវិស័យនេះនឹងក្លាយជាធនធានដ៏មានតម្លៃបំផុតសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការសម្រេចឱ្យបាននូវសេដ្ឋកិច្ចបៃតង។ រាល់ជំហាននៃការរកឃើញសម្ភារៈថ្មីមួយ គឺជាការដកចេញនូវសម្រាមប្លាស្ទិករាប់តោនចេញពីមហាសមុទ្រ និងដីធ្លីរបស់យើង។ ការធ្វើជាផ្នែកមួយនៃ Startup ក្នុងស្រុក ផ្ដល់នូវអារម្មណ៍នៃភាពជាម្ចាស់ និងមោទនភាពដែលបានឃើញផលិតផល "Made in Cambodia" មានតម្លៃលើឆាកអន្តរជាតិ។ សរុបមក អាជីពក្នុងវិស័យ អាជីវកម្មសម្ភារៈនិរន្តរភាពគឺជាការធ្វើដំណើរដ៏អស្ចារ្យនៃការផ្លាស់ប្តូរពិភពលោកតាមរយៈការច្នៃប្រឌិតចេញពីអ្វីដែលយើងមាននៅក្បែរខ្លួន។